កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតដែលកម្ពុជាបានចូលជាសមាជិក។ ការអនុវត្តកិច្ចព្រមព្រៀងនេះផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ជួយពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ការបើកចំហទីផ្សារតាមរយៈកិច្ចព្រមព្រៀងនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុបរបស់ជាតិ។ កម្ពុជាអាចប្រើប្រាស់យន្តការនេះដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក និងអឺរ៉ុបតែមួយមុខ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជួយសម្រួលដល់ការនាំចូលវត្ថុធាតុដើមក្នុងតម្លៃទាបសម្រាប់បម្រើដល់វិស័យផលិតកម្មក្នុងស្រុក។ ការយល់ដឹងពីច្បាប់ និងបទបញ្ញត្តិពាណិជ្ជកម្មតំបន់ ជួយឱ្យសហគ្រិនខ្មែរជៀសផុតពីវិវាទពាណិជ្ជកម្មឆ្លងដែន។ កិច្ចព្រមព្រៀងនេះផ្ដល់នូវតម្លាភាព និងភាពព្យាករណ៍បាននៃគោលនយោបាយពាណិជ្ជកម្មសម្រាប់អ្នកធុរកិច្ច។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់បើកច្រកទីផ្សារដ៏ទូលំទូលាយសម្រាប់កសិផលខ្មែរដូចជា អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការលើកលែងពន្ធគយរហូតដល់ជាងកៅសិបភាគរយនៃមុខទំនិញទាំងអស់ ជួយឱ្យទំនិញខ្មែរមានឧត្តមភាពប្រកួតប្រជែងខ្ពស់។ ផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា អាចពង្រីកទីផ្សារទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានកាន់តែងាយស្រួល។ ការបើកច្រកទីផ្សារសេវាកម្មបង្កើតឱកាសមាសសម្រាប់វិស័យទេសចរណ៍ សំណង់ និងសេវាហិរញ្ញវត្ថុរបស់កម្ពុជា។ កម្ពុជាអាចទាញយកប្រយោជន៍ពីតម្រូវការទីផ្សារដ៏ធំរបស់ប្រទេសចិន តាមរយៈការផ្គត់ផ្គង់ទំនិញដែលឆ្លងកាត់ការកែច្នៃក្នុងស្រុក។ ការផ្សារភ្ជាប់ផលិតផលខ្មែរទៅនឹងខ្សែសង្វាក់តម្លៃតំបន់ ជួយបង្កើនកិត្យានុភាពនៃស្លាកសញ្ញាផលិតផលផលិតនៅកម្ពុជា។ ការបើកច្រកទីផ្សារឌីជីថលជួយឱ្យសហគ្រិនវ័យក្មេងអាចលក់ផលិតផលច្នៃប្រឌិតទៅកាន់ក្រៅប្រទេសដោយផ្ទាល់។ កិច្ចព្រមព្រៀងនេះជួយឱ្យកម្ពុជាអាចធ្វើពិពិធកម្មមុខទំនិញនាំចេញឱ្យកាន់តែសម្បូរបែប និងមានតម្លៃបន្ថែមខ្ពស់។ វិធានដើមកំណើតទំនិញនៃកិច្ចព្រមព្រៀងតំបន់មានភាពបត់បែន ដែលអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់វត្ថុធាតុដើមពីប្រទេសសមាជិកផ្សេងៗ។ ការយល់ដឹងពីរបៀបគណនាតម្លៃបន្ថែមក្នុងស្រុក គឺជាគន្លឹះក្នុងការទទួលបានការអនុគ្រោះពន្ធនាំចេញ។ សហគ្រាសក្នុងស្រុកត្រូវពង្រឹងស្ដង់ដារអនាម័យ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌបច្ចេកទេសនៃទីផ្សារនាំចេញ។ ការចុះបញ្ជីដើមកំណើតទំនិញតាមប្រព័ន្ធអេឡិចត្រូនិក ជួយកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកនាំចេញ។ វិធានដើមកំណើតទំនិញរួមក្នុងតំបន់ ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងសមាជិកអាស៊ាន និងដៃគូសន្ទនា។ ការរៀបចំឯកសារភស្តុតាងឱ្យបានត្រឹមត្រូវ ជួយការពារក្រុមហ៊ុនខ្មែរពីការផាកពិន័យដោយអាជ្ញាធរគយបរទេស។ ការធ្វើសាមញ្ញកម្មនៃវិធានដើមកំណើតទំនិញ ជួយឱ្យសហគ្រាសធុនតូចអាចចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិបាន។ ការត្រួតពិនិត្យគុណភាពតាំងពីប្រភពដើម គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបានសម្រាប់ស្ថិរភាពនៃការនាំចេញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនពហុជាតិ។ លំហូរវិនិយោគផ្ទាល់ពីបរទេសជួយបង្កើនការផ្ទេរបច្ចេកវិទ្យាទំនើបៗមកកាន់វិស័យឧស្សាហកម្មកម្ពុជា។ ការវិនិយោគលើរោងចក្រកែច្នៃកសិផលជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មរបស់កសិករខ្មែរ។ ក្រុមហ៊ុនបរទេសនាំមកនូវបទពិសោធន៍គ្រប់គ្រង និងស្ដង់ដារការងារកម្រិតអន្តរជាតិដល់កម្លាំងពលកម្មកម្ពុជា។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្សារភ្ជាប់នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជួយជំរុញការនាំចេញបានយ៉ាងរហ័ស។ កិច្ចសហការរវាងវិនិយោគិនបរទេស និងសហគ្រិនក្នុងស្រុក បង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ការផ្ទេរចំណេះដឹងផ្នែកបច្ចេកទេសជួយឱ្យកម្ពុជាអាចផលិតទំនិញដែលមានបច្ចេកវិទ្យាខ្ពស់នាពេលអនាគត។ បរិយាកាសវិនិយោគដែលបើកចំហ ជំរុញឱ្យមានការច្នៃប្រឌិត និងការប្រកួតប្រជែងប្រកបដោយសមធម៌។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ជំរុញឱ្យមានការធ្វើទំនើបកម្មប្រព័ន្ធបញ្ជរតែមួយរបស់រដ្ឋាភិបាលកម្ពុជា។ ការកាត់បន្ថយនីតិវិធីរដ្ឋបាលនៅតាមមាត់ច្រកព្រំដែន ជួយសម្រួលដល់ការចរាចរទំនិញបានកាន់តែលឿន។ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយជួយបង្កើនតម្លាភាព និងកាត់បន្ថយការចំណាយក្រៅផ្លូវការសម្រាប់អាជីវកម្ម។ ការអនុវត្តបទបញ្ញត្តិពាណិជ្ជកម្មឌីជីថល ជួយសម្រួលដល់ការទូទាត់ប្រាក់ និងការបញ្ជាទិញឆ្លងដែន។ ការសម្របសម្រួលផ្នែកភស្តុភារកម្មជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលជាបញ្ហាប្រឈមចម្បងរបស់កម្ពុជា។ កិច្ចព្រមព្រៀងនេះជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ជួយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់អ្នកវិនិយោគថ្មី។ ការធ្វើសុខដុមនីយកម្មស្ដង់ដារទំនិញក្នុងតំបន់ ជួយឱ្យទំនិញខ្មែរអាចឆ្លងកាត់ព្រំដែនដោយគ្មានរបាំងបច្ចេកទេស។ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចដែលត្រូវទាញប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។ ការបណ្ដុះបណ្ដាលសហគ្រិនអំពីយុទ្ធសាស្ត្រទីផ្សារតំបន់ គឺជាកត្តាចាំបាច់សម្រាប់ការពង្រីកអាជីវកម្ម។ សហគ្រាសក្នុងស្រុកត្រូវពង្រឹងសមត្ថភាពផលិតកម្ម ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញនាំចូលក្នុងតម្លៃថោក។ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជួយឱ្យសហគ្រាសធុនតូចអាចស្វែងរកដៃគូពាណិជ្ជកម្មក្នុងតំបន់។ ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ ជួយឱ្យសហគ្រាសក្នុងស្រុកអាចរីកចម្រើនជាជំហានៗ។ ការទទួលបានឥណទានដែលមានការប្រាក់ទាប ជួយឱ្យសហគ្រិនអាចពង្រីកផលិតកម្មសម្រាប់នាំចេញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ផ្ដល់នូវយន្តការគាំពារដល់សហគ្រាសខ្នាតតូចក្នុងការធ្វើសមាហរណកម្ម។ ការចងក្រងជាសមាគមជួយឱ្យសហគ្រាសក្នុងស្រុកមានអំណាចក្នុងការចរចា និងការតស៊ូមតិផ្នែកគោលនយោបាយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញាសម្រាប់ផលិតផលច្នៃប្រឌិតរបស់ខ្មែរ។ ការចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម និងសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ ជួយរក្សាតម្លៃនៃផលិតផលក្នុងស្រុក។ ច្បាប់ការពារអ្នកប្រើប្រាស់ត្រូវបានពង្រឹង ដើម្បីធានាថាទំនិញនាំចូលមានគុណភាព និងសុវត្ថិភាព។ ការទប់ស្កាត់ការរំលោភកម្មសិទ្ធិបញ្ញា ជួយទាក់ទាញវិនិយោគិនក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មច្នៃប្រឌិត។ អ្នកធុរកិច្ចត្រូវយល់ដឹងពីនីតិវិធីនៃការការពារកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសជាសមាជិកដទៃទៀត។ កិច្ចសហការតំបន់ជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងការលួចចម្លងម៉ាកសញ្ញា។ ការគោរពកម្មសិទ្ធិបញ្ញាបង្កើនកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។ យន្តការការពារអ្នកប្រើប្រាស់ជួយកសាងទំនុកចិត្តរវាងអ្នកលក់ និងអ្នកទិញក្នុងប្រព័ន្ធពាណិជ្ជកម្មសេរី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ជំរុញឱ្យមានការវិនិយោគលើសេដ្ឋកិច្ចបៃតង និងថាមពលកកើតឡើងវិញ។ ការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព ជួយឱ្យទំនិញខ្មែរទទួលបានការគាំទ្រពីអតិថិជនដែលស្រឡាញ់បរិស្ថាន។ កម្ពុជាត្រូវអនុវត្តតាមបទដ្ឋានបរិស្ថានដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង ដើម្បីធានានូវកំណើនយូរអង្វែង។ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងសារធាតុគីមីក្នុងផលិតកម្ម គឺជាទិសដៅនៃពាណិជ្ជកម្មសម័យថ្មី។ កិច្ចព្រមព្រៀងនេះផ្ដល់ឱកាសឱ្យកម្ពុជាទទួលបានបច្ចេកវិទ្យាសម្អាតបរិស្ថានក្នុងតម្លៃសមរម្យ។ ពាណិជ្ជកម្មបៃតងជួយការពារធនធានធម្មជាតិរបស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ ការវិនិយោគលើកសិកម្មសរីរាង្គគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃក្នុងការទាញយកផលប្រយោជន៍ពីទីផ្សារតំបន់។ និរន្តរភាពបរិស្ថាន និងកំណើនសេដ្ឋកិច្ច ត្រូវតែដើរទន្ទឹមគ្នាដើម្បីភាពរីកចម្រើនប្រកបដោយបរិយាប័ន្ន។ ការហូរចូលនៃទំនិញតម្លៃថោកពីក្រៅប្រទេស គឺជាបញ្ហាប្រឈមសម្រាប់អ្នកផលិតក្នុងស្រុកដែលមិនទាន់រឹងមាំ។ កម្ពុជាត្រូវពង្រឹងប្រព័ន្ធភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ។ កង្វះខាតកម្លាំងពលកម្មជំនាញ គឺជាឧបសគ្គដល់ការទាញយកផលប្រយោជន៍ពីឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ពាណិជ្ជកម្ម គឺជាការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិ។ សហគ្រាសក្នុងស្រុកត្រូវធ្វើទំនើបកម្មឧបករណ៍ផលិតកម្ម ដើម្បីអាចប្រកួតប្រជែងគុណភាពជាមួយបរទេស។ ការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់តម្រូវឱ្យក្រុមហ៊ុនខ្មែរត្រូវមានភាពបត់បែន និងច្នៃប្រឌិតជានិច្ច។ ការកសាងបណ្ដាញព័ត៌មានទីផ្សារឱ្យបានទូលំទូលាយ ជួយឱ្យអាជីវកម្មអាចព្យាករណ៍ពីហានិភ័យបានទាន់ពេល។ ការពង្រឹងភាពជាដៃគូសាធារណៈ និងឯកជន គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ គឺជាសសរស្តម្ភនៃយុទ្ធសាស្ត្រសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា។ ការបើកច្រកទីផ្សារគឺជាឱកាសមាស ប៉ុន្តែភាពជោគជ័យអាស្រ័យលើសមត្ថភាពអនុវត្តជាក់ស្ដែង។ កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងអាស៊ាន ប្រសិនបើអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងនេះបានពេញលេញ។ ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា គឺជាគ្រឹះដំបូងនៃភាពជោគជ័យក្នុងពិភពពាណិជ្ជកម្មសេរី។ ស្មារតីសហគ្រិនភាព និងការច្នៃប្រឌិត នឹងដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ជួយពង្រឹងសន្តិភាព និងស្ថិរភាពតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ រាល់អាជីវកម្មទាំងអស់ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីទទួលយកការប្រែប្រួល និងឱកាសថ្មីៗនៃសតវត្សទី២១។ ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ គឺជាការបោះជំហានដ៏មានឥទ្ធិពលរបស់កម្ពុជា ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិប្រឆាំងនឹងវិបត្តិសកល។ ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះ មិនមែនស្ថិតនៅលើតែការចុះហត្ថលេខាប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើសមត្ថភាពរបស់សហគ្រិនខ្មែរក្នុងការផលិតទំនិញដែលមានស្ដង់ដារខ្ពស់។ ការបើកច្រកទីផ្សារសេរី នឹងជួយបង្កើនលំហូរនៃចំណេះដឹង និងបច្ចេកវិទ្យាដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ជម្រុញផលិតភាពការងារនៅកម្ពុជា។ តាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កម្ពុជាមានឱកាសបំប្លែងខ្លួនពីប្រទេសដែលពឹងផ្អែកលើការនាំចេញវាយនភណ្ឌ ទៅជាប្រទេសដែលមានមូលដ្ឋានផលិតកម្មចម្រុះ។ ការអនុវត្តវិធានដើមកំណើតទំនិញបានត្រឹមត្រូវ គឺជាអាវុធយុទ្ធសាស្ត្រដែលជួយឱ្យផលិតផលកម្ពុជាអាចហោះហើរបានយ៉ាងសេរីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការធ្វើសុខដុមនីយកម្មបទបញ្ញត្តិពាណិជ្ជកម្ម នឹងជួយកាត់បន្ថយភាពស្មុគស្មាញផ្នែករដ្ឋបាល និងបង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ ការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម គឺជាសសរស្តម្ភដ៏រឹងមាំក្នុងការធានាថា ផលប្រយោជន៍ពីពាណិជ្ជកម្មសេរីនឹងធ្លាក់ដល់ដៃពលរដ្ឋគ្រប់រូប។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ នឹងដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្រូវការនៃការកែទម្រង់ផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឱ្យដើរទាន់សន្ទុះនៃសេដ្ឋកិច្ចពិភពលោក។ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ នឹងជួយឱ្យកម្ពុជាអាចប្រើប្រាស់សក្ដានុពលនៃទីតាំងភូមិសាស្ត្ររបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នឹងជួយជំរុញឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាគ្រឹះនៃសេដ្ឋកិច្ចសម័យថ្មី។ ការប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព និងសីលធម៌ពាណិជ្ជកម្ម គឺជាមធ្យោបាយដ៏ប្រសើរក្នុងការទាក់ទាញវិនិយោគិនដែលមានគុណភាព និងនិរន្តរភាព។ ការបើកទីផ្សារសេរី គឺជាការសាកល្បងដ៏ធំមួយដែលនឹងជំរុញឱ្យអាជីវកម្មក្នុងស្រុកត្រូវខិតខំច្នៃប្រឌិត និងកែលម្អគុណភាពផលិតផលជាប្រចាំ។ កិច្ចព្រមព្រៀងនេះ គឺជាកូនសោដែលនឹងជួយបើកទ្វារឱ្យកម្ពុជាអាចចាកចេញពីស្ថានភាពប្រទេសដែលមានការអភិវឌ្ឍតិចតួចនាពេលដ៏ខ្លីខាងមុខ។ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងឯកជន នឹងបង្កើតបានជាថាមពលសរុបក្នុងការដោះស្រាយរាល់របាំងបច្ចេកទេសក្នុងពាណិជ្ជកម្ម។ ការផ្ដោតលើការនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ គឺជាផ្លូវដ៏ត្រឹមត្រូវបំផុតក្នុងការបង្កើនប្រាក់ចំណូលជាតិ និងកម្រិតជីវភាពពលរដ្ឋ។ កម្ពុជាត្រូវតែប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ដើម្បីកសាងសមត្ថភាពជាតិក្នុងវិស័យឧស្សាហកម្មកែច្នៃឱ្យបានកាន់តែរឹងមាំ។ ការយល់ដឹងពីសក្ដានុពលនៃទីផ្សារសេរី នឹងជួយឱ្យអ្នកវិនិយោគខ្មែរអាចស្វែងរកដៃគូអាជីវកម្មខ្នាតអន្តរជាតិបានយ៉ាងងាយស្រួល។ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ មិនមែនគ្រាន់តែជាការដោះដូរទំនិញប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ជោគវាសនាសេដ្ឋកិច្ចរបស់កម្ពុជាទៅនឹងតំបន់។ ការត្រៀមខ្លួនបានល្អក្នុងយុគសម័យពាណិជ្ជកម្មសេរី នឹងធ្វើឱ្យកម្ពុជាអាចឈរជើងបានយ៉ាងរឹងមាំ និងមានមោទនភាពលើឆាកសកល។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ អ សុី អុី ភី (RCEP) បាននាំមកនូវផលវិជ្ជមាន ដល់ក្រុមហ៊ុននៅក្នុងប្រទេសជាសមាជិកអាស៊ានទាំង ១០ក្នុងការលក់ទំនិញ និងសេវាកម្មរបស់ពួកគេនៅក្នុងទីផ្សារប្រទេសសមាជិកដទៃទៀត។ អ សុី អុី ភី (RCEP)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានប្រទេសសមាជិកអាស៊ានទាំង ១០ រួមជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ៥ ទៀត គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ចំណុចសំខាន់បំផុតមួយនៃ អ សុី អុី ភី (RCEP) គឺការកាត់បន្ថយ និងលុបបំបាត់ពន្ធលើទំនិញស្ទើរតែ ៩០% នៅក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាន។ ការកាត់បន្ថយពន្ធនេះ ធ្វើឲ្យតម្លៃទំនិញនាំចេញមានការថយចុះ ដែលធ្វើឲ្យក្រុមហ៊ុនអាចប្រកួតប្រជែងបានកាន់តែល្អនៅក្នុងទីផ្សារប្រទេសជាសមាជិកដទៃទៀត។ នេះមានន័យថា ក្រុមហ៊ុននៅក្នុងប្រទេសជាសមាជិកអាចនាំចេញទំនិញរបស់ពួកគេទៅកាន់ប្រទេសដទៃដោយចំណាយតិចជាងមុន។ សម្រាប់ក្រុមហ៊ុនជាច្រើន ជាពិសេសសហគ្រាសធុនតូច និងមធ្យម នេះជាឱកាសដ៏ល្អក្នុងការបង្កើនការនាំចេញ។ សម្រាប់ក្រុមហ៊ុនកម្ពុជា ផលិតផលកសិកម្មដូចជា អង្ករ ស្វាយ និងដំឡូងមី អាចនាំចូលទៅកាន់ទីផ្សារធំៗដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងបាន។ សម្រាប់ប្រទេសកម្ពុជា ការថយចុះថ្លៃដើមនាំចេញធ្វើឱ្យផលិតផលកម្ពុជាកាន់តែទាក់ទាញដល់អ្នកទិញបរទេស។ អ សុី អុី ភី(RCEP) បានបង្កើត ច្បាប់ដើមមួយ ដែលសម្រួលនីតិវិធីយ៉ាងច្រើនចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ក្រុមហ៊ុនអាចប្រើប្រាស់វត្ថុធាតុដើម ឬធាតុផ្សំពីប្រទេសសមាជិក អ សុី អុី ភី (RCEP)ណាមួយ ហើយនៅតែទទួលបានអត្ថប្រយោជន៍លើការអនុគ្រោះពន្ធ។ អ សុី អុី ភី(RCEP) រួមបញ្ចូលបទប្បញ្ញត្តិ ស្តីពីការសម្របសម្រួលពាណិជ្ជកម្ម និង គយ ដែលធ្វើឲ្យដំណើរការនាំចេញ-នាំចូលកាន់តែមានភាពរលូន និងឆាប់រហ័ស។ ការកាត់បន្ថយឧបសគ្គមិនមែនមានតែពន្ធគយនោះទេ គឺវាជួយសន្សំសំចៃពេលវេលា និងថ្លៃដើមសម្រាប់ក្រុមហ៊ុនផងដែរ។ កិច្ចព្រមព្រៀង អ សុី អុី ភី(RCEP) ក៏គ្របដណ្តប់លើវិស័យសេវាកម្មផងដែរ ដោយផ្តល់នូវកម្រិតនៃការបើកទូលាយទីផ្សារសេវាកម្មកាន់តែខ្ពស់។ ក្រុមហ៊ុនដែលផ្តល់សេវាកម្ម ដូចជាសេវាកម្មវិជ្ជាជីវៈ កុំព្យូទ័រ ការអប់រំ បរិស្ថាន និងដឹកជញ្ជូន អាចទទួលបានការការពារផ្នែកច្បាប់ និងការធានាការចូលទីផ្សារក្នុងបណ្តាប្រទេសសមាជិក។ នេះផ្តល់ឱកាសថ្មី សម្រាប់ក្រុមហ៊ុនសេវាកម្មក្នុងការពង្រីកក្រុមហ៊ុនរបស់ពួកគេឆ្លងដែន។ សម្រាប់ប្រទេសកម្ពុជា អ សុី អុី ភី (RCEP)បានផ្តល់នូវឱកាសដ៏ធំសម្បើមសម្រាប់ការនាំចេញផលិតផល។ យើងបានឃើញថា កម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការនាំចេញទៅកាន់ទីផ្សារ អ សុី អុី ភី(RCEP) ជាពិសេសផលិតផលកសិកម្ម។ កិច្ចព្រមព្រៀងនេះជួយឲ្យក្រុមហ៊ុនកម្ពុជាទទួលបានវត្ថុធាតុដើម និងបច្ចេកវិទ្យាដែលមានគុណភាពពីប្រទេសសមាជិកដទៃទៀត ដែលបង្កើនសមត្ថភាពផលិតកម្ម និងការប្រកួតប្រជែងរបស់ពួកគេ។ លើសពីនេះ វាជួយក្រុមហ៊ុនកម្ពុជាពង្រីកទីផ្សារនាំចេញរបស់ពួកគេទៅកាន់ប្រទេសធំៗដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង។ អ សុី អុី ភី(RCEP) បង្កើតក្របខណ្ឌវិនិយោគឡើង ក្នុងគោលបំណងទាក់ទាញ និងបង្កើនការវិនិយោគក្នុងតំបន់។ ការកែលម្អបទប្បញ្ញត្តិស្តីពីការវិនិយោគ ផ្តល់ភាពប្រាកដប្រជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការវិនិយោគ និងបង្កើតប្រតិបត្តិការនៅក្នុងប្រទេសជាសមាជិកដទៃទៀត ដែលអាចនាំឲ្យមាន ការផ្ទេរបច្ចេកវិទ្យា និងការបង្កើតការងារ។ អ សុី អុី ភី(RCEP) បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា បង្កើនការនាំចេញ ការទាក់ទាញ អោយមានការបង្កើនសមត្ថភាពផលិតកម្ម ជាដើម។ កិច្ចព្រមព្រៀងនេះបានជួយទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា ដែលរួមចំណែកដល់ការបង្កើតការងារ។ អ សុី អុី ភី (RCEP)ជួយកម្ពុជា ធ្វើមូលដ្ឋាននាំចេញរបស់ខ្លួន ដោយពឹងផ្អែកលើវិស័យមួយចំនួន ដូចជា កាត់ដេរ ទៅកាន់ផលិតផល និងសេវាកម្មជាច្រើនទៀត។ តាមរយៈការទទួលបានវត្ថុធាតុដើម និងបច្ចេកវិទ្យាពីប្រទេសសមាជិកផ្សេងទៀត ក្រុមហ៊ុនកម្ពុជាអាចបង្កើនសមត្ថភាពផលិតកម្ម និងគុណភាពផលិតផលរបស់ខ្លួន។ ភាគីកម្ពុជា ទទួលបានការបញ្ចុះតម្លៃច្រើនជាមួយទំនិញឧស្សាហកម្ម រួមទាំង ស្បែកជើង, សំពត់, កង់, ផ្នែកអេឡិចត្រូនិក, សម្ភារៈគ្រួសារ, និងសារធាតុធ្វើក្រដាសផងដែរ ។ ការបើកទូលាយទីផ្សារនាំចេញរបស់កម្ពុជា ដោយបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អ សុី អុី ភី(RCEP) ដែលមានស្រាប់។ សរុបមក អ សុី អុី ភី (RCEP)បានបង្កើត ពាណិជ្ជកម្ម និងវិនិយោគដែលមានភាពអំណោយផលជាងមុននៅក្នុងតំបន់ ដែលជួយក្រុមហ៊ុននានាអាចលក់ទំនិញ និងសេវាកម្មរបស់ពួកគេកាន់តែងាយស្រួល និងមានប្រសិទ្ធភាពទៅកាន់ទីផ្សារ។ ជាចុងក្រោយ ការបើកច្រកទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលនឹងនាំកម្ពុជាឆ្ពោះទៅរកភាពរុងរឿងប្រកបដោយនិរន្តរភាព។